នៅក្នុងសង្គមខ្មែរ ការទទួលទានអាហារជាមួយគ្នា ជាពិសេសនៅពេលមានទំនាក់ទំនងស្នេហា ឬការទាក់ទងគ្នាដំបូង តែងតែមានការរំពឹងទុករវាងបុរស និងស្ត្រី។ ការរំពឹងទុកទាំងនេះឆ្លុះបញ្ចាំងពីតម្លៃប្រពៃណី ស្ថានភាពសេដ្ឋកិច្ចសង្គម និងការយល់ដឹងអំពីទំនួលខុសត្រូវ។ ជុំវិញនៅបញ្ហាទាំងនេះដែរគេតែងតែឃើញសំណួរមួយមានលើកឡើងថា "តើនរណាជាអ្នកចេញថ្លៃអាហារ?"។ ជាទូទៅ បុរសត្រូវបានគេរំពឹងថានឹងជាអ្នកទទួលបន្ទុកលើការចំណាយ សម្រាប់ការទទួលទានអាហារនៅខាងក្រៅដូចជា ទៅក្នុងហាង ភោជនីដ្ឋានជាដើម។ នេះជាផ្នែកមួយនៃគំនិតបែបប្រពៃណីដែលបុរសជាអ្នកផ្តល់ និងជាអ្នកមានទំនួលខុសត្រូវនៅក្នុងទំនាក់ទំនង។ ការចេញថ្លៃអាហារបង្ហាញពីសមត្ថភាពផ្នែកហិរញ្ញវត្ថុ ទឹកចិត្ត និងការយកចិត្តទុកដាក់របស់បុរសចំពោះដៃគូរបស់ខ្លួន។ សម្រាប់ស្ត្រីវិញ ការអនុញ្ញាតឱ្យបុរសចេញថ្លៃអាហារ ជារឿយៗត្រូវបានគេមើលឃើញថាជាការទទួលស្គាល់នូវការយកចិត្តទុកដាក់របស់បុរស និងជាការគោរពចំពោះតួនាទីរបស់គាត់។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទសម័យទំនើប ជាពិសេសនៅតាមទីក្រុង និងក្នុងចំណោមយុវជនជំនាន់ថ្មី ការរំពឹងទុកនេះអាចមានភាពបត់បែនខ្លះ។ ពេលខ្លះ ស្ត្រីក៏អាចស្ម័គ្រចិត្តជួយចេញ ឬបែងចែកការចំណាយផងដែរ ជាពិសេសប្រសិនបើនាងមានការងារធ្វើ ឬមានចំណូលផ្ទាល់ខ្លួន។ ទង្វើនេះអាចបង្ហាញពីភាពស្មើគ្នា និងការចែករំលែកទំនួលខុសត្រូវក្នុងទំនាក់ទំនង។ ហើយក៏មានករណីខ្លះដែលគូស្នេហ៍អាចព្រមព្រៀងគ្នាបែងចែកការចំណាយ ឬប្តូរវេនគ្នាចេញថ្លៃអាហារផងដែរ។ នៅពេលនិយាយអំពីការធ្វើម្ហូបនៅផ្ទះ គេសង្កេតឃើញថា ស្ត្រីជាអ្នកទទួលបន្ទុកចម្បងក្នុងការរៀបចំម្ហូបអាហារ សម្រាប់គ្រួសារ។ ជំនាញធ្វើម្ហូបត្រូវបានគេចាត់ទុកថាជាគុណសម្បត្តិដ៏សំខាន់របស់ស្ត្រីម្នាក់ ជាពិសេសសម្រាប់ស្ត្រីជាមេផ្ទះ ឬជាភរិយា។ ការធ្វើម្ហូបឆ្ងាញ់ៗ ត្រូវបានគេមើលឃើញថាជាការយកចិត្តទុកដាក់ចំពោះការណាត់ជួបរបស់ដៃគូរ។ ក្នុងបរិបទបច្ចុប្បន្ន គឺមិនថាស្រ្តីឬបុរសនោះទេ គឺអាចជួយសម្រួលភារកិច្ចរបស់ស្ត្រីបានខ្លះដែរ ពេលខ្លះបុរសក៏ត្រូវចេះធ្វើម្ហូប និងការងារមួយចំនួនដែរ។ បុរសកាន់តែច្រើនឡើងកំពុងចូលរួមក្នុងការធ្វើម្ហូប ជាពិសេសប្រសិនបើស្ត្រីក៏មានការងារធ្វើ ឬមានពេលវេលាតិចតួចក្នុងការរៀបចំអាហារ។ ពេលខ្លះបុរសក៏អាចមានចំណង់ចំណូលចិត្តក្នុងការធ្វើម្ហូប ហើយអាចជួយរៀបចំអាហារសម្រាប់គ្រួសារផងដែរ។ ការចែករំលែកទំនួលខុសត្រូវក្នុងការធ្វើម្ហូប ឆ្លុះបញ្ចាំងពីសមភាពយេនឌ័រ និងការជួយគ្នាទៅវិញទៅមកក្នុងទំនាក់ទំនង។ ក្រៅពីការបង់ចំណាយ និងការធ្វើម្ហូប ការរំពឹងទុករបស់សង្គមចំពោះតួនាទីយេនឌ័រនៅក្នុងបរិបទនៃការទទួលទានអាហារ រួមមានទិដ្ឋភាពសំខាន់ៗមួយចំនួនទៀត ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ។ តាមប្រពៃណី ស្ត្រីត្រូវបានគេរំពឹងថានឹងមានភាពប៉ិនប្រសប់ក្នុងការរៀបចំតុអាហារ ធានាថាអ្វីៗទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ និងស្អាតបាត។ នេះរួមបញ្ចូលទាំងការរៀបចំចានឆ្នាំង ដាក់ម្ហូបអាហារនៅលើតុ និងរៀបចំកន្លែងអង្គុយប្រកបដោយផាសុកភាព។ នៅពេលទទួលទានអាហារជាមួយគ្រួសារ ឬភ្ញៀវ ស្ត្រីជារឿយៗជាអ្នកបម្រើអាហារ មុនគេដល់បុរស ចាស់ទុំ និងភ្ញៀវ។ ពេលខ្លះបុរសក៏ត្រូវជួយសម្រួលការងាររបស់ស្ត្រីមួយចំនួនដែលដូចជា ការរៀបចំអាហារ និងការទទួលភ្ញៀវផ្សេងៗទៀតផងដែរ ហើយក៏ត្រូវជំនួសតួនាទីខ្លះរបស់ស្រ្តី ដើម្បីឲ្យនាងបានទំនេរ និងជាការខ្វល់ខ្វាយពីគ្នា។ ចំពោះបុរសវិញ ត្រូវបានគេរំពឹងថានឹង ផ្តល់កិត្តិយសដល់ស្ត្រីដែលបានរៀបចំអាហារ ដោយការបរិភោគដោយសេចក្តីរីករាយ និងការសរសើរចំពោះរសជាតិម្ហូប។ ការមិនសរសើរ ឬការត្អូញត្អែរ អាចត្រូវបានគេមើលឃើញថាជាការមិនឱ្យតម្លៃដល់ការខិតខំប្រឹងប្រែងរបស់ស្ត្រីពីសំណាក់បុរស។ បន្ថែមពីនេះទៅទៀត ការប្រាស្រ័យទាក់ទងគ្នានៅលើតុអាហារក៏ជាផ្នែកមួយសំខាន់ផងដែរ ប៉ុន្តែវាជា កន្លែងប្រមូលផ្តុំគ្រួសារ មិត្តភ័ក្តិ និងសហគមន៍ ដើម្បីចែករំលែករឿងរ៉ាវ ប្រាស្រ័យទាក់ទង និងពង្រឹងចំណងមិត្តភាព។ ការទទួលទានអាហារជាមួយគ្នា គឺជាពេលវេលាដ៏សំខាន់សម្រាប់ការ ប្រាស្រ័យទាក់ទងគ្នារវាងបុរស និងស្ត្រី។ ការរំពឹងទុកថាបុរសនឹងដឹកនាំការសន្ទនានៅតុអាហារ គឺជាផ្នែកមួយនៃប្រពៃណី និងសុជីវធម៌ខ្មែរ ដែលបង្ហាញពីការគោរព ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់របស់ម្ចាស់ផ្ទះក្នុងការធ្វើឲ្យបរិយាកាសជួបជុំមានភាពកក់ក្ដៅ និងរីករាយ។ តួនាទីរបស់ស្ត្រីក្នុងការស្តាប់ដោយយកចិត្តទុកដាក់ និងចូលរួមក្នុងការសន្ទនា នៅពេលដែលសមរម្យ នៅលើតុអាហារ គឺជាការបង្ហាញពី សុជីវធម៌ ភាពឆ្លាតវៃ និងការគោរព ដែលបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបរិយាកាសគ្រួសារជិតស្និទ្ធ ឬក្នុងចំណោមយុវជន ការសន្ទនាអាចមានភាពបើកចំហរ និងស្មើភាពគ្នាជាងមុន។ ទាំងបុរស និងស្ត្រីអាចចែករំលែកគំនិត និងយោបល់របស់ពួកគេដោយសេរី ហើយវាជួយកសាងទំនាក់ទំនងរឹងមាំ បង្កើនការយល់ដឹង និងនាំមកនូវដំណោះស្រាយល្អៗសម្រាប់បញ្ហាប្រឈមនានា។ ទាំងបុរស និងស្ត្រីអាចជួយគ្នាទៅវិញទៅមកក្នុងការរៀបចំអាហារ បម្រើ និងសម្អាតក្រោយពេលទទួលទាន។ លើសពីនេះទៅទៀតមានគូស្នេហ៍ជាច្រើនក៏ជ្រើសរើស បរិភោគអាហារនៅខាងក្រៅញឹកញាប់ជាងមុន ដែលកាត់បន្ថយតម្រូវការក្នុងការរៀបចំអាហារនៅផ្ទះ។ ការយល់ដឹងអំពីចំណុចទាំងនេះ គឺមានសារៈសំខាន់សម្រាប់ការស្វែងរកទំនាក់ទំនងស្នេហាក្នុងបរិបទវប្បធម៌ខ្មែរ។ វាជួយឱ្យបុគ្គលម្នាក់ៗដឹងពីរបៀបប្រព្រឹត្តឱ្យបានសមរម្យ និងគោរពគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត វាក៏ជាមធ្យោបាយក្នុងការយល់ចិត្តគ្នាស្របពេលដែលក្នុងសង្គមកំពុងតែផ្លាស់ប្តូរ។ សរុបមក ការរំពឹងទុកទាំងនេះគឺផ្អែកលើទស្សនៈប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ប៉ុន្តែវាកំពុងមានការវិវត្តបន្តិចម្តងៗទៅរកភាពបត់បែន ដោយសារឥទ្ធិពលនៃសង្គមទំនើប និងការផ្លាស់ប្តូរតួនាទីយេនឌ័រ។ ទោះជាយ៉ាងណាក៏ដោយ ការគោរពគ្នាទៅវិញទៅមក ការយល់ដឹង និងការប្រាស្រ័យទាក់ទងគ្នាច្បាស់លាស់រវាងបុរស និងស្ត្រី គឺជាកត្តាសំខាន់បំផុតក្នុងការអោយទំនាក់ទំនងកាន់តែប្រសើរឡើង។